ស្ករត្នោតកំពង់ស្ពឺ មានតែមួយរដូវប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលគិតចាប់ពីខែធ្នូ ដល់ឧសភា។ អំឡុង៦ខែទាំងនេះ ជាពេលដ៏មមាញឹកសម្រាប់កសិករឡើងត្នោត និងកែច្នៃស្ករត្នោត បន្ទាប់ពីពួកគេបញ្ចប់រដូវច្រូតកាត់។ ក្នុងរដូវកាលនេះ ក៏ជាពេលដែលត្នោតចេញផ្កាច្រើន រីឯភ្លៀងវិញ មិនសូវធ្លាក់រំខានដល់ដំណើរឡើងត្នោត និងគុណភាពទឹកត្នោត។ ជាទូទៅការប្រមូលផលស្ករត្នោតកំពង់ស្ពឺ គឺចាប់ផ្ដើមពីខែធ្នូ ដល់ដំណាច់ខែឧសភា ការកំណត់ដូច្នេះ ដោយសារតែរដូវកាលនេះ ជាពេលដែលកសិករសម្រាកពីការងារធ្វើស្រែចម្ការ ហើយត្រឡប់មកឡើងត្នោតវិញ។ ក្នុងពេលជាមួយគ្នានេះ ត្នោតចេញផ្កាច្រើន រីឯភ្លៀងក៏មិនសូវធ្លាក់រំខានដល់អ្នកឡើងត្នោត និងគុណភាពទឹកត្នោតផងដែរ។ រយៈពេល៦ខែ នៃរដូវស្ករត្នោតកំពង់ស្ពឺនេះ មានតែខែធ្នូ ដល់ខែមីនាប៉ុណ្ណោះ ដែលកសិករអាចប្រមូលផល និងផលិតស្ករត្នោតបានច្រើន និងគុណភាពល្អ ព្រោះថា អាកាសធាតុអំណាយផល។ ចាប់ពីពាក់កណ្ដាលខែមីនាតទៅ បរិមាណ និងគុណភាពស្ករ ចាប់ផ្ដើមថមថយវិញ ដោយសារមេឃភ្លៀងច្រើន។ កសិករខ្មែរដែលជាអ្នកឡើងត្នោត និងកែច្នៃស្ករត្នោត នៃសមាគមស្ករត្នោតកំពង់ស្ពឺ បានបង្ហាញក្ដីរីករាយចំពោះការឈានចូលរដូវស្ករត្នោត។ រដូវកាលនេះ បានផ្ដល់លទ្ធភាពខ្ពស់ឱ្យពួកគាត់រកចំណូលបន្ថែម តាមរយៈការប្រមូលផលទឹកត្នោតបានពេញលេញ។ សមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិកប្រមាណ១៥០ គ្រួសារ កំពុងផលិតស្ករត្នោត ដោយក្នុងមួយគ្រួសារផលិតស្ករ ពីដើមត្នោតប្រហែល២០ទៅ៣០ដើម។ សមាគមមួយនេះ មានដើមត្នោតចំនួន៣៦០០ដើម បានកំពុងធ្វើជាជីវកម្មដើម្បីផលិតស្ករត្នោតម៉ាកសម្គាល់ភូមិសាស្រ្ត (GI)។ ជាទូទៅ គ្រួសារមួយអាចផលិតស្ករចន្លោះពី១ទៅ២,៥តោន ក្នុងមួយឆ្នាំ ដោយអាចរកចំណូលបានចន្លោះពី១៧០០ដុល្លារទៅ៣៨០០ដុល្លារ ក្នុងមួយរដូវកាល។ សមាគមស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតប្រភេទម្យៅបានជាង១០០តោន សម្រាប់នាំចេញទៅអន្តរជាតិ និងស្ករសាច់ប្រមាណ៣០តោន សម្រាប់ចែកចាយលក់ក្នុងស្រុក។ ស្ករត្នោតកំពង់ស្ពឺ ជាស្ករដ៏ឆ្ងាញ់បំផុតរបស់កម្ពុជា។ អ្នកធ្វើដំណើរចូលចិត្តទិញវាយកទៅផ្ទះ ដើម្បីជាការរំលឹកពីអនុស្សាវរីយ៍នៃការធ្វើដំណើររបស់ពួកគេ។ អ្នកលក់ដូរនៅក្នុងស្រុកដាក់លក់ស្ករត្នោតដែលរុំជាដុំៗយ៉ាងស្រស់ស្អាត។ ហាងខ្លះលក់ស្ករត្នោតក្នុងប្រអប់តុបតែងយ៉ាងស្រស់ស្អាតពីស្លឹកត្នោតចាក់ ដែលសាកសមឥតខ្ចោះសម្រាប់ជាអំណោយ។ កន្លែងផ្សេងទៀតខ្ចប់ស្ករត្នោត នៅក្នុងស្លឹកចេក ដើម្បីជួយថែរក្សាបរិស្ថាន និងប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់។ មិនថាជាការវេចខ្ចប់បែបណានោះទេ ស្ករត្នោតនៅខេត្តកំពង់ស្ពឺនៅតែមានភាពល្បីល្បាញក្នុងចំណោមប្រជាជនខ្មែរ។ ខ្លះទិញវាជាអំណោយសម្រាប់សមាជិកគ្រួសារ ពេលគេធ្វើដំណើរឆ្លងកាត់ខេត្តនេះ។ ស្ករត្នោតកំំពង់ស្ពឺសាកសមបំផុតសម្រាប់ការធ្វើបង្អែមខ្មែរដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដូច្នេះអ្នកដែលទទួលវាជាអំណោយពិតជាមានអារម្មណ៍រំភើប។ ម្យ៉ាងវិញទៀត វាមានតម្លៃសមរម្យ ឆ្ងាញ់ និងងាយស្រួលយកតាមខ្លួន ដែលធ្វើឱ្យវាក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះ។ ហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើននៅប្រទេសកម្ពុជា មានលក់ស្ករត្នោតកំពង់ស្ពឺ អមជាមួយម្រេចកំពត និងផ្លែឈើក្រៀមផងដែរ។ រីឯការវេចខ្ចប់ស្ករត្នោតនេះវិញ គឺប្រកបដោយការយកចិត្តទុកដាក់ និងមានសោភ័ណភាពស្រស់ស្អាត ដែលធ្វើឱ្យគ្រប់គ្នាចង់ទិញ។ ភាគច្រើន ក្នុងការវេចខ្ចប់ស្ករត្នោតនេះ គេច្រើនតែប្រើស្លឹកត្នោតចាក់ជារាងមូល ដើម្បីបង្ហាញពីធម្មជាតិ និងភាពច្នៃប្រឌិតក្នុងការវេចខ្ចប់។ សរុបមក ការទិញស្ករត្នោតកំពង់ស្ពឺជាវត្ថុអនុស្សាវរីយ៍គឺជាជម្រើសដ៏ល្អបំផុត។